បង្គាត្រាវបំពងជាមួយទឹកត្រីបុក ជាមុខម្ហូបប្លែកមួយដែលរួមបញ្ចូលនូវរសជាតិឈ្ងុយឆ្ងាញ់នៃត្រាវបំពង ជាមួយរសជាតិជូរហឹរពីទឹកត្រីបុក។ ចំពោះគ្រឿងផ្សំមានដូចជា មើមត្រាវ បង្គា ម្សៅបំពងស្រួយ អំបិល ម្រេច ប៊ីចេង ស៊ុតមាន់ និងប្រេងឆាសម្រាប់បំពង។ រីឯគ្រឿងផ្សំសម្រាប់ទឹកត្រីបុកវិញមានដូចជា ទឹកត្រី ខ្ទឹមស ម្ទេស ស្ករស និងទឹកក្រូចឆ្មារ។ ជាដំបូង រៀបចំបង្គានិងត្រាវ ប្រឡាក់បង្គាជាមួយអំបិល ម្រេច ប៊ីចេង ហើយ លាយជាមួយត្រាវដែលបានកោសជាមួយម្សៅបំពងស្រួយ និងពងមាន់ឱ្យសព្វ។ បន្ទាប់មកយកបង្គាមកដាក់ពីលើត្រាវដែលលាយម្សៅរួច។ បន្ទាប់មកទៀត កំដៅប្រេងឆាឱ្យក្តៅ រួចដាក់បង្គាត្រាវចូលបំពងម្តងបន្តិចៗរហូតដល់ឡើងពណ៌មាសស្រួយ ហើយស្រង់ចេញដាក់លើក្រដាស ដើម្បីឱ្យស្រស់ខ្លាញ់។ ក្រោយមក យើងធ្វើទឹកត្រីបុកដោយ ដំបូងបុកខ្ទឹមសនិងម្ទេសឱ្យម៉ដ្ឋ ហើយលាយទឹកត្រី ស្ករស ទឹកក្រូចឆ្មារ និងទឹកបន្តិចចូលគ្នា ភ្លក្សរសជាតិតាមចំណូលចិត្ត។ មុខម្ហូបនេះគេពេញនិយមទទួលទានជាអាហារសម្រន់ និងនៅពេលដែលទទួលទានស្រា។